ការចេះជួសជុលរបស់របរប្រើប្រាស់ក្នុងផ្ទះដោយខ្លួនឯង គឺជាជំនាញដ៏មានសារៈសំខាន់បំផុតមួយសម្រាប់ម្ចាស់ផ្ទះគ្រប់រូបក្នុងសម័យកាលនេះ។ វាមិនត្រឹមតែជួយយើងសន្សំសំចៃថវិកាដែលត្រូវចំណាយលើថ្លៃឈ្នួលជាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមោទនភាពចំពោះការថែទាំផ្ទះសម្បែងផងដែរ។ ជំហានដំបូងបំផុតនៃការក្លាយជាជាងជួសជុលប្រចាំផ្ទះ គឺការរៀបចំនូវប្រអប់ឧបករណ៍បច្ចេកទេសឱ្យបានគ្រប់គ្រាន់ និងមានសណ្តាប់ធ្នាប់។ អ្នកគួរតែជ្រើសរើសទិញទួណឺវីសដែលមានទាំងមាត់សំប៉ែត និងមាត់ខ្វែង ដើម្បីងាយស្រួលក្នុងការដោះវីសដែលមានទម្រង់ខុសៗគ្នា។ ញញួរដែកដែលមានគុណភាពល្អនឹងជួយឱ្យអ្នកអាចដំដែកគោល ឬវាយបំបែកវត្ថុផ្សេងៗបានយ៉ាងឆាប់រហ័ស និងចំណេញកម្លាំងបានច្រើន។ ដង្កាប់ គឺជាឧបករណ៍ដែលមិនអាចខ្វះបានឡើយសម្រាប់ការចាប់ទាញ កាត់ខ្សែភ្លើង ឬមួលខ្ចៅដែលរឹងខ្លាំងឱ្យរបូតចេញមកក្រៅវិញ។ ម៉ែត្រវាស់ដែលមានប្រវែងវែងត្រឹមត្រូវ ជួយឱ្យការវាស់វែងទំហំសម្ភារៈមានភាពច្បាស់លាស់ និងជៀសវាងការទិញខុសខ្នាតដែលនាំឱ្យខាតបង់។ សោរចាក់ដែលមានសមត្ថភាពលៃតម្រូវមាត់បាន នឹងជួយសម្រួលដល់ការមួលខ្ចៅធំៗនៅលើបំពង់ទឹក ឬគ្រឿងដែកដែលនៅទីតាំងតូចចង្អៀត។ ស្កុតរុំខ្សែភ្លើងត្រូវតែមានជាប់ក្នុងប្រអប់ឧបករណ៍ជានិច្ច ដើម្បីការពារសុវត្ថិភាពនៅពេលដែលខ្សែភ្លើងមានការដាច់ ឬរលាត់ស្រទាប់ការពារ។ ចំពោះបញ្ហាលេចធ្លាយទឹកតាមដំណនៃបំពង់ផ្សេងៗ អ្នកត្រូវប្រើស្កុតសរុំក្បាលរ៉ូប៊ីណេដើម្បីទប់ស្កាត់ការជ្រាបទឹកចេញមកខាងក្រៅបានយ៉ាងមានប្រសិទ្ធភាព។ កាវបិទដែក ឬកាវបិទជ័រប្រភេទស្អិតខ្លាំង គឺចាំបាច់ណាស់សម្រាប់ភ្ជាប់បំណែកដែលបាក់បែកឱ្យមានសភាពរឹងមាំដូចដើមវិញភ្លាមៗតែម្តង។ ការរក្សាទុកឧបករណ៍ក្នុងប្រអប់ដែលមានគម្របបិទជិត ជួយការពារពួកវាពីការច្រេះចាប់ និងធ្វើឱ្យងាយស្រួលរកនៅពេលមានអាសន្ន។ មុននឹងចាប់ផ្តើមការងារជួសជុលណាមួយ អ្នកត្រូវប្រាកដថាឧបករណ៍ទាំងអស់ស្ថិតក្នុងស្ថានភាពល្អ និងមិនមានការបាក់បែកចំណុចណាមួយឡើយ។ ការយល់ដឹងពីមុខងាររបស់ឧបករណ៍នីមួយៗបានច្បាស់លាស់ នឹងធ្វើឱ្យការងាររបស់អ្នកកាន់តែមានសុវត្ថិភាពខ្ពស់ និងទទួលបានលទ្ធផលល្អ។ អ្នកអាចចាប់ផ្តើមទិញឧបករណ៍ម្តងបន្តិចៗតាមតម្រូវការចាំបាច់ជាក់ស្តែង ដើម្បីកុំឱ្យមានសម្ពាធលើកញ្ចប់ថវិកាចំណាយប្រចាំខែពេក។ ការរៀបចំកន្លែងដាក់ឧបករណ៍ឱ្យមានរបៀបរៀបរយ ជួយឱ្យសមាជិកគ្រួសារផ្សេងទៀតអាចយកមកប្រើប្រាស់បានដោយងាយស្រួលផងដែរ។ ឧបករណ៍ដែលមានដៃកាន់ធ្វើពីជ័រទន់ នឹងផ្តល់ផាសុកភាពដល់បាតដៃរបស់អ្នក នៅពេលដែលត្រូវប្រើកម្លាំងខ្លាំងក្នុងការរឹត ឬមួលអ្វីមួយ។ ការសម្អាតឧបករណ៍ក្រោយពេលប្រើប្រាស់រួច គឺជាទម្លាប់ដ៏ល្អដែលជួយពន្យារអាយុកាលប្រើប្រាស់របស់ពួកវាឱ្យបានយូរអង្វែងបំផុត។ អ្នកគួរតែមានពិលសម្រាប់បំភ្លឺក្នុងទីងងឹត ព្រោះការជួសជុលជារឿយៗតែងតែកើតមានឡើងនៅតាមជ្រុងផ្ទះ ឬក្រោមទូដែលគ្មានពន្លឺ។ ការមានឧបករណ៍ត្រឹមត្រូវនៅក្នុងដៃ គឺប្រៀបដូចជាការសម្រេចបាននូវការងារជួសជុលជិតពាក់កណ្តាលទៅហើយ មុនពេលចាប់ផ្តើមសកម្មភាព។ កន្ត្រៃកាត់ដែកក៏ជាឧបករណ៍បន្ថែមដ៏មានប្រយោជន៍ សម្រាប់ការកាត់សន្លឹកស័ង្កសី ឬសំណាញ់មុងដែលខូចខាតនៅក្នុងបរិវេណផ្ទះ។ ចុងក្រោយបំផុត គឺត្រូវចេះទុកដាក់ឧបករណ៍ឱ្យឆ្ងាយពីដៃក្មេងតូចៗ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយអចេតនាជាយថាហេតុ។ បញ្ហាលេចទឹក និងការដាច់ចរន្តអគ្គិសនីបន្តិចបន្តួច គឺជាអ្វីដែលយើងតែងតែជួបប្រទះស្ទើរតែរាល់ថ្ងៃនៅក្នុងគេហដ្ឋានរបស់ពួកយើង។ ប្រសិនបើអ្នកឃើញមានទឹកហូរចេញមកតាមក្បាលរ៉ូប៊ីណេមិនឈប់ អ្នកគួរតែពិនិត្យមើលដុំជ័រខាងក្នុងថាមានការសឹកដាច់រហែកដែរឬទេ។ ការដោះលាងក្បាលផ្កាឈូកដែលស្ទះដោយសារកំណកកំបោរ នឹងធ្វើឱ្យទឹកហូរចេញមកបានខ្លាំង និងមានអនាម័យល្អសម្រាប់ស្បែករបស់អ្នក។ នៅពេលដែលប្រព័ន្ធបង្គន់មានការស្ទះបន្តិចបន្តួច អ្នកអាចប្រើឧបករណ៍បូមជ័រដើម្បីបញ្ជូនសម្ពាធខ្យល់ទៅរុញកាកសំណល់ទាំងនោះចេញ។ ការពិនិត្យមើលដំណនៃបំពង់ទឹកក្រោមឡាបូឱ្យបានទៀងទាត់ ជួយការពារមិនឱ្យទឹកហូរដក់លើឥដ្ឋដែលនាំឱ្យខូចការ៉ូក្នុងផ្ទះ។ ចំពោះការងារអគ្គិសនី ជំហានដំបូងដែលត្រូវធ្វើជាដាច់ខាត គឺការបិទបារ៉ែតភ្លើងមេក្នុងផ្ទះដើម្បីការពារកុំឱ្យមានការឆ្លងចរន្ត។ ការផ្លាស់ប្តូរអំពូលភ្លើងដែលខូច គឺជាកិច្ចការងាយស្រួលបំផុត ប៉ុន្តែអ្នកត្រូវរង់ចាំឱ្យអំពូលត្រជាក់សិនមុននឹងចាប់ផ្តើមដោះវា។ ប្រសិនបើព្រីភ្លើងមានសភាពរលុង ឬឆេះរោលដោយសារការប្រើប្រាស់លើសចំណុះ អ្នកត្រូវតែប្តូរថ្មីភ្លាមដើម្បីបង្ការការឆេះផ្ទះ។ ការប្រើប្រាស់ស្ពាន់ធ័រសម្រាប់រុំតំណខ្សែភ្លើង ជួយឱ្យចរន្តអគ្គិសនីដើរបានល្អ និងការពារការឆ្លងភ្លើងទៅកាន់សម្ភារៈដទៃទៀត។ អ្នកគួរតែរៀនសង្កេតមើលពណ៌របស់ខ្សែភ្លើងនីមួយៗឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការតភ្ជាប់ខុសបច្ចេកទេសដែលនាំឱ្យគ្រោះថ្នាក់។ ការប្រើកាវដើម្បីបិទរន្ធតូចៗតាមគែមបង្អួច ឬទ្វារបន្ទប់ទឹក ជួយទប់ស្កាត់ការជ្រាបទឹកចូលទៅក្នុងជញ្ជាំងដែលធ្វើឱ្យហើមថ្នាំ។ ប្រសិនបើអ្នកឮសំឡេងឆីៗចេញពីព្រីភ្លើង នោះមានន័យថាមានការរលុងខ្ចៅខាងក្នុង ដែលទាមទារឱ្យអ្នកមួលរឹតវាឱ្យតឹងឡើងវិញ។ ការសម្អាតតម្រងទឹកដែលបំពាក់នៅតាមម៉ាស៊ីនបោកខោអាវ នឹងជួយឱ្យម៉ាស៊ីនដំណើរការបានល្អ និងមិនសូវប្រើប្រាស់ថាមពលអគ្គិសនីច្រើន។ រាល់ពេលដែលអ្នកធ្វើការជួសជុលប្រព័ន្ធទឹក ត្រូវប្រាកដថាបានបិទវ៉ាន់ទឹកមេជាមុនសិន ដើម្បីកុំឱ្យទឹកបាញ់ចេញមកក្រៅពេញបន្ទប់។ ការប្រើប្រាស់សម្ភារៈអគ្គិសនីដែលមានសញ្ញាបញ្ជាក់គុណភាពត្រឹមត្រូវ គឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់សុវត្ថិភាពសមាជិកគ្រួសារ។ ប្រសិនបើអ្នកមិនច្បាស់ពីរបៀបតខ្សែភ្លើងស្មុគស្មាញទេ អ្នកគួរតែមើលវីដេអូបង្រៀន ឬសួរយោបល់ពីអ្នកដែលចេះដឹងជាមុនសិន។ ការចេះប្តូរឌុយដោតភ្លើងដែលបាក់ជើងដោយខ្លួនឯង ជួយឱ្យអ្នកមិនចាំបាច់បោះចោលកង្ហារ ឬឆ្នាំងដាំបាយដែលនៅល្អនៅឡើយ។ ការរក្សាបរិវេណជុំវិញប្រអប់ភ្លើងឱ្យស្ងួតជានិច្ច គឺជាវិធានការការពារដ៏សំខាន់បំផុតដើម្បីជៀសវាងគ្រោះថ្នាក់ឆក់ដែលមើលមិនឃើញ។ ការពិនិត្យមើលកម្រិតអាស៊ីតក្នុងអាគុយបម្រុង ឬឧបករណ៍ផ្ទុកភ្លើង ក៏ជាផ្នែកមួយនៃការថែទាំប្រព័ន្ធអគ្គិសនីក្នុងផ្ទះឱ្យប្រើបានយូរផងដែរ។ ការយល់ដឹងពីមូលដ្ឋានគ្រឹះនៃចរន្តអគ្គិសនីក្នុងផ្ទះ នឹងធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់ក្នុងការដោះស្រាយបញ្ហាបន្ទាន់ផ្សេងៗ។ គ្រឿងសង្ហារឹមធ្វើពីឈើ និងដែកត្រូវការការថែទាំជាប្រចាំ ដើម្បីរក្សានូវសោភ័ណភាព និងភាពរឹងមាំរបស់វាបានយូរអង្វែង។ តុ និងកៅអីដែលប្រើប្រាស់យូរទៅតែងតែមានការរង្គើ ដូច្នេះអ្នកត្រូវយកទួណឺវីសមកមួលរឹតខ្ចៅឱ្យបានតឹងណែនដូចដើម។ ស្នាមឆ្កូតតូចៗលើផ្ទៃតុឈើ អាចបិទបាំងបានយ៉ាងងាយស្រួលដោយការប្រើក្រមួនដុសខាត់ ឬប៊ិចពណ៌ដែលមានពណ៌ប្រហាក់ប្រហែល។ ការលាបថ្នាំប្រឆាំងការច្រេះលើជើងតុដែកដែលទុកចោលនៅខាងក្រៅផ្ទះ ជួយការពារដែកមិនឱ្យពុកផុយដោយសារទឹកភ្លៀង។ ចំពោះទ្វារទូដែលយារធ្លាក់ ឬបិទមិនជិត អ្នកគ្រាន់តែធ្វើការលៃតម្រូវខ្ចៅនៅត្រចៀកទ្វារបន្តិចបន្តួចជាការស្រេច។ ការប្រើប្រាស់ប្រេងរំអិលបន្តិចទៅលើគន្លឹះទ្វារ ឬថតតុដែលទាក់ នឹងធ្វើឱ្យការទាញចេញចូលមានភាពរលូន និងគ្មានសំឡេងរំខាន។ ប្រសិនបើមានបំណែកឈើរបកចេញពីគ្នា អ្នកអាចប្រើកាវបិទឈើមកលាប រួចប្រើដង្កាប់ចាប់ផ្អឹបវាឱ្យជាប់គ្នារហូតដល់ស្ងួត។ ការសម្អាតធូលីចេញពីគ្រឿងសង្ហារឹមដោយប្រើក្រណាត់ទន់ជារៀងរាល់ថ្ងៃ ជួយការពារការកកកុញនៃមេរោគ និងភាពកខ្វក់ផ្សេងៗ។ ការដាក់ជើងទម្រជ័រនៅក្រោមជើងតុ ឬកៅអីជួយការពារមិនឱ្យឥដ្ឋការ៉ូមានស្នាមឆ្កូតនៅពេលដែលយើងធ្វើការអូសចុះអូសឡើង។ គ្រឿងសង្ហារឹមដែលធ្វើពីស្បែក ត្រូវការការលាបគ្រីមថែរក្សាដើម្បីកុំឱ្យស្បែកស្ងួតប្រេះ និងបាត់បង់ពន្លឺភ្លឺរលោងរបស់វា។ ការបាញ់ថ្នាំពណ៌ថ្មីទៅលើទូឈើចាស់ៗ គឺជាវិធីសាស្ត្រដ៏អស្ចារ្យក្នុងការកែច្នៃរបស់ចាស់ឱ្យទៅជារបស់ថ្មីដែលមើលទៅទាន់សម័យ។ អ្នកគួរតែជៀសវាងការដាក់វត្ថុដែលមានកម្ដៅខ្លាំងផ្ទាល់លើផ្ទៃតុឈើ ព្រោះវាអាចបន្សល់ទុកនូវស្នាមខ្លោចដែលពិបាកនឹងជួសជុល។ ការពិនិត្យមើលសត្វល្អិតដូចជាកណ្ដៀរដែលស៊ីបំផ្លាញឈើ គឺជាកិច្ចការដែលត្រូវធ្វើឱ្យបានហ្មត់ចត់បំផុតដើម្បីការពារផ្ទះរបស់អ្នក។ ប្រសិនបើមានរន្ធតូចៗនៅលើឈើ អ្នកអាចប្រើជ័រសម្រាប់ប៉ះឈើមកបំពេញ រួចដុសខាត់ដោយក្រដាសខ្សាច់ឱ្យស្មើភាពគ្នាយ៉ាងស្អាត។ ការរៀបចំកន្លែងដាក់គ្រឿងសង្ហារឹមឱ្យឆ្ងាយពីពន្លឺថ្ងៃខ្លាំងពេក ក៏ជួយការពារពណ៌របស់វាមិនឱ្យឆាប់ស្លេកស្លាំងទៅតាមពេលវេលា។ ការចេះថែទាំរបស់របរក្នុងផ្ទះបានល្អ ឆ្លុះបញ្ចាំងពីភាពហ្មត់ចត់ និងការយកចិត្តទុកដាក់ខ្ពស់របស់ម្ចាស់ផ្ទះចំពោះទ្រព្យសម្បត្តិរបស់ខ្លួន។ ការចំណាយពេលត្រឹមតែបន្តិចបន្តួចនៅថ្ងៃចុងសប្តាហ៍ដើម្បីជួសជុលរបស់របរ នឹងធ្វើឱ្យគេហដ្ឋានរបស់អ្នកមានសណ្តាប់ធ្នាប់ជានិច្ច។ សរុបមក ការចេះជួសជុលរបស់របរក្នុងផ្ទះដោយខ្លួនឯង គឺជាចំណេះដឹងដែលមិនអាចកាត់ថ្លៃបានសម្រាប់ការរស់នៅប្រកបដោយភាពម្ចាស់ការ និងសុភមង្គល។